ម្ហូបសម្លខ្ទិះ ផ្លែខ្នុរមានលក្ខណៈទន់ និងស្រស់ ជាមួយសាច់ ឬឆ្អឹងជ្រូក។ គ្រឿងផ្សំសំខាន់ៗមាន ផ្លែខ្នុរហាន់ជាចំណែកតូច សាច់ជ្រូក ឬឆ្អឹងជ្រូក ខ្ទឹមស ខ្ញី អំបិល ស្ករ ទឹកត្រី ត្រសក់ ស្លឹកគ្រៃ និង ទឹក។ ដំបូងបង់ឆ្អឹងជ្រូកចូលក្នុងឆ្នាំងហើយរំងាស់ ឱ្យចេញជាតិ។ បន្ទាប់មកដាក់បន្ថែមផ្លែខ្នុរចូល និង បន្ថែមគ្រឿងទេសចូលដើម្បីផ្តល់រសជាតិឆ្ងាញ់។ បន្ថែមគ្រឿងទេសដូចខ្ទឹមស ខ្ញី អំបិល ស្ករ និងទឹកត្រី ដើម្បីផ្តល់រសជាតិឆ្ងាញ់។ ចុងក្រោយចម្អិនឱ្យសម្លមានរសជាតិផ្អែម និងក្លិនផ្លែខ្នុរចេញល្អ។